នៅក្នុងព្រះពុទ្ធសាសនា ជាពិសេសនៅប្រទេសកម្ពុជា ពិធីបុណ្យ និងការប្រាស្រ័យទាក់ទងជាមួយព្រះសង្ឃ ត្រូវបានគេយកចិត្តទុកដាក់ខ្ពស់។ គ្រប់សកម្មភាពទាំងអស់ គឺសុទ្ធតែបង្កប់នូវអត្ថន័យនៃការគោរពដឹងគុណ សទ្ធាជ្រះថ្លា និងការកសាងបុណ្យកុសល។ នេះមិនមែនត្រឹមតែជាទម្លាប់នោះទេ តែជាការបណ្តុះនូវគុណធម៌ និងការយល់ដឹងពីព្រះធម៌។ រីឯ ការប្រគេន គឺជាសកម្មភាពនៃការថ្វាយវត្ថុផ្សេងៗដល់ព្រះសង្ឃ ឬភិក្ខុសង្ឃ ដោយកាយវាចាចិត្តដោយសេចក្តីគោរព។ ការប្រគេនចង្ហាន់មិនមែនត្រឹមតែជាការផ្តល់អាហារធម្មតានោះទេ ប៉ុន្តែវាគឺជា ទានដ៏មានតម្លៃបំផុតមួយ ដែលបង្កប់នូវជំនឿ ការគោរព ការលះបង់ និងការរួមចំណែកដល់ការរីកចម្រើននៃព្រះពុទ្ធសាសនា និងសង្គមទាំងមូល។ ឧបាសក ឧបាសិកា ត្រូវរៀបចំចង្ហាន់ ដែលរួមមាន អាហារពីរពេល គឺពេលព្រឹក និងថ្ងៃត្រង់ ឲ្យបានស្អាតបាត ហើយមានរសជាតិឈ្ងុយឆ្ងាញ់ រួចដាក់ក្នុងស្រាក់ ឬប្រអប់អាហារដែលសមរម្យ។ ការប្រគេនចង្ហាន់ដល់ព្រះសង្ឃគឺមានភាពចាំបាច់ណាស់ដែលត្រូវអនុវត្តន៍ទៅតាមក្បួនខ្នាតដែលបានកំណត់។ មុនពេលប្រគេន ត្រូវមានកាយវិការឱនលំទោន ប្រណម្យដៃសំពះដោយចិត្តជ្រះថ្លា។ ដូចនេះ ការប្រគេនចង្ហាន់នេះហើយដែលជាកម្លាំងសម្រាប់ព្រះសង្ឃប្រតិបត្តិធម៌វិន័យ និងបន្តរក្សាពុទ្ធសាសនា។ មួយវិញទៀត ការប្រគេនវត្ថុប្រើប្រាស់ប្រចាំថ្ងៃ ដែលហៅថា បច្ច័យបួន ក្រៅពីចង្ហាន់ ក៍សំខាន់ដែលក្នុងការផ្គត់ផ្គង់ជីវិតរបស់ព្រះសង្ឃ។ យើងអាចប្រគេនជាសម្ភារៈដូចជា ស្បង់ ត្រៃចីវរ បិណ្ឌបាត សេនាសនៈ ដែលជា ទីស្នាក់នៅ គិលានភេសជ្ជៈ ដែលជា ថ្នាំសង្កូវ និងសម្ភារៈផ្សេងៗដែលចាំបាច់។ ការប្រគេនវត្ថុទាំងនេះ គឺដើម្បីឲ្យព្រះសង្ឃមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រតិបត្តិធម៌វិន័យដោយគ្មានក្តីកង្វល់ពីសម្ភារៈ ហើយកុសលផលបុណ្យក៏ត្រឡប់មកយើងវិញ។ ចំណែកឯ ការចូលរួមក្នុងពិធីសាសនា ក៏ទាមទារនូវការរៀបចំខ្លួន និងឥរិយាបថសមរម្យ ដើម្បីបង្ហាញនូវការគោរពចំពោះព្រះធម៌ ព្រះសង្ឃ និងទីសក្ការៈបូជា។ ហើយមុននឹងប្រារព្ធពិធីសាសនាណាមួយ មិនថាពិធីបុណ្យធំ ឬតូច គេត្រូវរៀបចំទីកន្លែងឲ្យមានអនាម័យ ស្អាតបាត និងមានសណ្ដាប់ធ្នាប់បំផុត។ រួមទាំងមានការបោសសម្អាតទីធ្លា តុបតែងលម្អដោយផ្កាភ្ញី ទៀនធូប រៀបចំអាសនៈសម្រាប់ព្រះសង្ឃឲ្យបានសមរម្យ រៀបចំកម្រាល ឬកន្ទេលសម្រាប់គ្រហស្ថអង្គុយ និងរៀបចំគ្រឿងបូជាផ្សេងៗ ឲ្យបានត្រឹមត្រូវតាមលំដាប់លំដោយ។ នៅពេលដែល សម្អាតកន្លែងស្អាតបាត រៀបរយហើយ វាក៏ជួយបង្កើតបរិយាកាសស្ងប់ស្ងាត់ ស័ក្តិសមសម្រាប់ការបូជា ការប្រតិបត្តិធម៌ និងបណ្តុះសទ្ធាជ្រះថ្លា។ ក្នុងពិធីសាសនា គ្រហស្ថមានភារកិច្ចសូត្រថ្វាយបង្គំព្រះរតនត្រ័យ សមាទានសីល និងស្តាប់ព្រះធម្មទេសនាពីព្រះសង្ឃ។ ពេលកំពុងស្តាប់ធម៌ ត្រូវអង្គុយក្នុងឥរិយាបថសមរម្យ ដូចជាអង្គុយបត់ជើង ឬលុតជង្គង់ រួចប្រណម្យដៃដោយការគោរពបំផុត។ ជាពិសេស គឺមិននិយាយដើមគេ មិនលេងទូរស័ព្ទ ឬធ្វើរឿងមិនគប្បីផ្សេងៗដែលរំខានដល់អ្នកដទៃ។ យ៉ាងណាមិញ ការស្តាប់ធម៌ដោយយកចិត្តទុកដាក់ គឺជាឱកាសដ៏ល្អដើម្បីទទួលបាននូវបញ្ញាស្មារតី ការយល់ដឹងអំពីផ្លូវធម៌ និងការស្វែងរកសេចក្តីសុខក្នុងជីវិត។ អ្វីដែលសំខាន់មួយទៀត ការប្រើប្រាស់ភាសា និងកាយវិការចំពោះព្រះសង្ឃ គឺជាកត្តាសំខាន់ដែលឆ្លុះបញ្ចាំងពីការអប់រំ វិន័យ និងការគោរពរបស់យើង។ ការថ្លែងសូរស្តី ឬការប្រើប្រាស់ពាក្យពេចន៍សមរម្យជាមួយព្រះសង្ឃ គឺជាចំណុចសំខាន់ដែលគ្រហស្ថគ្រប់រូបគួរយកចិត្តទុកដាក់ ហើយវាក៏ជាផ្នែកមួយនៃសីលធម៌ សុជីវធម៌ និងការគោរពបូជាចំពោះព្រះពុទ្ធសាសនា។ ឧទាហរណ៍ ប្រើពាក្យថា "ករុណា" សម្រាប់ការឆ្លើយតប ពាក្យ"និមន្ត" មានន័យថា អញ្ជើញ "ព្រះអង្គ" ក្នុងការហៅព្រះសង្ឃ "អាត្មាភាព" សម្រាប់ព្រះសង្ឃហៅខ្លួនឯង ជាដើម។ ជៀសវាងដាច់ខាតនូវការប្រើពាក្យប្រមាថ មិនគោរព ឬពាក្យ ពារី អសុរោះ។ ទន្ទឹមនឹងនេះ សំពះដោយការគោរព នេះក៏ជាកាយវិការសំខាន់បំផុតនៃសេចក្តីគោរពរបស់ខ្មែរ។ នៅពេលដែលជួបព្រះសង្ឃ ឬលាព្រះសង្ឃ គ្រហស្ថត្រូវសំពះដោយលើកដៃប្រណម្យ ម្រាមដៃចង្អុលទៅថ្ងាស ឬចុងចិញ្ចើម ដើម្បីបង្ហាញនូវការគោរពដ៏ខ្ពស់បំផុត។ ឯ ពេលអង្គុយនៅជិតព្រះសង្ឃ ត្រូវរក្សាចម្ងាយសមរម្យ ហើយអង្គុយឲ្យទាបជាងព្រះអង្គ។ ម្យ៉ាងទៀត ពេលដើរឆ្លងកាត់មុខព្រះសង្ឃ ក៏ត្រូវឱនលំទោនបន្តិច ដើម្បីបង្ហាញការគោរព។ រឿងមួយទៀតដែលគួរអោយកត់សម្គាល់ ការស្លៀកពាក់សមរម្យ នៅពេលទៅវត្ត ឬចូលរួមពិធីសាសនា គ្រហស្ថ ជាពិសេសស្ត្រី ត្រូវស្លៀកពាក់ឲ្យបានសមរម្យ ថ្លៃថ្នូរ និងជៀសវាងការស្លៀកពាក់ដែលបង្ហាញសាច់ច្រើនពេក។ ឧទាហរណ៍ ស្លៀកសំពត់ ឬខោដែលវែងគ្របជង្គង់ អាវដែលមានដៃគ្រប់ស្មា ឬវែងល្មម និងមិនស្លៀកពាក់សិចស៊ី រឹបរាង ឬស្តើងពេក។ សរុបមក ការស្លៀកពាក់សមរម្យបង្ហាញពីការគោរពចំពោះទីសក្ការៈបូជា ព្រះរតនត្រ័យ និងព្រះសង្ឃ ក៏ដូចជាការរក្សានូវប្រពៃណីវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ។ និយាយរួមមក ទាំងការប្រគេន ការចូលរួមពិធីសាសនា និងការប្រើប្រាស់ភាសាកាយវិការ គឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ព្រះពុទ្ធសាសនាខ្មែរ ដែលបង្រៀនយើងឲ្យចេះគោរព ថ្លៃថ្នូរ និងកសាងបុណ្យកុសលតាមរយៈកិច្ចប្រតិបត្តិទាំងនេះ។ ការប្រតិបត្តិទាំងនេះមិនមែនត្រឹមតែសម្រាប់ព្រះសង្ឃប៉ុណ្ណោះទេ ប៉ុន្តែជាការបណ្តុះនូវសីលធម៌ សុជីវធម៌ និងការយល់ដឹងពីព្រះធម៌សម្រាប់ជីវិតប្រចាំថ្ងៃរបស់យើងផងដែរ។